នៅក្នុង ឃុំរាក់ជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង មានភូមិមួយដែលនៅខាងលិចភូមិគោកសណ្តែក ចម្ងាយប្រមាណ ៣ គីឡូម៉ែត្រ គេហៅភូមិនោះថា “កំពង់ខ្សាច់ស”។ កាលពីដើម ភូមិកំពង់ខ្សាច់ស នេះ គឺជាទីប្រជុំជននៃសាលាស្រុកបាភ្នំឯណោះទេ។ តែក្រោយមក ដោយសារទឹកជំនន់លិចជាញឹកញយពេក រាជការក៏រើទីតាំងសាលាស្រុកពីកំពង់ខ្សាច់ស ទៅដាក់នៅ សង្កាត់ឈើកាច់ វិញ។ ភូមិ កំពង់ខ្សាច់ស ស្ថិតនៅជាប់នឹងបឹងដ៏ធំមួយ ដែលមានទឹកខួបប្រាំងខួបវស្សា ព្រមទាំងសម្បូរដោយមច្ឆជាតិផង។ នៅខែវស្សា បឹងខ្សាច់ស មានទឹកល្ហល្ហាចប្រៀបបាននឹងបឹងទន្លេសាបនៅរដូវប្រាំង ប៉ុន្តែនៅរដូវប្រាំង បឹងនេះរួមមកនៅតូចវិញ។ មុនឆ្នាំ ១៩៨០ កំពង់ខ្សាច់ស ជាផ្សារមួយយ៉ាងធំមធ្យម ប្រកបដោយសេចក្តីសុខសប្បាយរុងរឿង។ ប៉ុន្តែដោយសារស្រុកមានអសន្តិសុខក្នុងសម័យនោះ អ្នកផ្សារក៏នាំគ្នារត់ឡើងទៅនៅឯ គោកសណ្តែក ហើយខ្លះទៀតទៅនៅ ពាមរក៍។ សព្វថ្ងៃ កំពង់ខ្សាច់ស ក្លាយទៅជាភូមិអ្នកស្រុក ហើយមូលហេតុដែលគេហៅថា “កំពង់ខ្សាច់ស” គឺដោយមានរឿងព្រេងដែលចាស់ៗនិទានតៗគ្នា។ ក្នុងអតីតកាលយូរលង់ណាស់មកហើយ ឮថាមាន ក្រពើឈ្មោល មួយនៅឯ ភ្នំជើងមីដែន ក្នុងស្រុកកូសាំងស៊ីន (វៀតណាម) មានមហិទ្ធិឫទ្ធិខ្លាំងពូកែណាស់ អាចកាឡាខ្លួនជាមនុស្សក៏បាន ជាលោកសង្ឃក៏បាន។ ថ្ងៃមួយ ក្រពើនោះបានកាត់មករកប្រយុទ្ធគ្នានឹងក្រពើមួយទៀតនៅ ទន្លេហោះហៀវ ក្នុងសង្កាត់កំពង់ភ្នំ ស្រុកលើកដែក (ខេត្តកណ្ដាល)។ លុះមកដល់ត្រង់ បាណាម ដែលមានទន្លេបែកជាបី ក្រពើនោះរក៍ ២ ទន្លេហោះហៀវមិនឃើញ ត្រង់នេះ គេសន្មតហៅថា “ពាមរក៍” រហូតមកដល់សព្វថ្ងៃ ។។ ពេលនោះក្រពើ ក៏បានឃើញទូកតានឹងយាយពីរនាក់ ដែលកំពុងអុំធ្វើដំណើរទៅកំពង់ភ្នំ។ ក្រពើក៏កាឡាខ្លួនជាភេទលោកនេន សុំដោយសារទូកតានិងយាយនោះទៅ ។ ក្នុងពេលដែលតានិងយាយកំពុងអុំទូក លោកនេន ក៏សួរតាថា ត្រង់ណាគេហៅថាទន្លេហោះហៀវតា ? តាឆ្លើយថា បន្តិចទៀតដល់ហើយ លោកនេនថាបើដល់ហើយ សូមតាប្រាប់អាត្មាផង មិនអីទេ ចាំខ្ញុំករុណាទូលពុទ្ធដីកា ។ លុះតា និងយាយ អុំទូកដល់ទន្លេហោះហៀវ ក៏ប្រាប់ថា ត្រង់នេះហើយហៅថា “ទន្លេហោះហៀវលោកចៅ” ។ កាលដែលបានដឹងថាទន្លេហោះហៀវហើយ លោកនេននោះក៏កាឡាខ្លួនជាក្រពើភ្លាម លោតចុះទៅក្នុងទឹកភ្លុង។ ក្រពើនោះបានជួបប្រទះនឹងក្រពើហោះហៀវនោះ ក៏ចាប់ប្រខាំគ្នាយ៉ាងសម្បើមអស្ចារ្យ។ ទីបំផុត ក្រពើនៅភ្នំជើងមីដែង ត្រូវក្រពើទន្លេហោះហៀវខាំដាច់កន្ទុយ និង ខាំត្រូវកន្លែងឯទៀតជាដំណំ ។ លុះដល់មនុស្សគេទៅឃើញក្រពើកំបុតកន្ទុយនៅក្នុងបឹងនោះ ក៏នាំគ្នាសន្មតនាមបឹងនោះហៅថា “បឹងក្រពើកំបុតៗ” រហូតដល់សព្វថ្ងៃ ។ លុះភៀសខ្លួនរួចពីអាសន្នធំហើយ ក្រពើនោះក៏វារលូនទៅទៀត ប្រាថ្នានឹងវិលទៅលំនៅខ្លួនឯភ្នំជើងមីដែងវិញ ដើម្បីនឹងឱ្យបានជួបប្រពន្ធកូន។ ប៉ុន្តែជាអកុសល លូនមកដល់ខាងកើតបឹងនោះ ដែលសព្វថ្ងៃគេហៅថា “ខ្សាច់ស” ក៏ដាច់ខ្យល់ស្លាប់ទៅ ។ អ្នកស្រុកនាំគ្នាអារយកសាច់ ហើយចម្រាញ់យកខ្លាញ់ ដោយហេតុតែក្រពើនោះ មានឫទ្ធិអំណាច អ្នកស្រុកមិនហ៊ានអាស្រ័យក៏យកទៅចាក់ចោលនៅវាលខ្សាច់ ។ សាច់ក្រពើនោះស គឺគេសន្មតហៅទីនោះថា “សាច់ស” តែដល់យូរៗទៅ ក៏ហៅក្លាយមកថា “ខ្សាច់ស”។ ខ្លាញ់ក្រពើដែលចម្រាញ់បាននោះ គេយកទៅចាក់ចោលក្នុងបឹង ១ ធំ ក្នុងឃុំពាមរក៍ ស្រុកពាមរក៍ ហើយគេសន្មតហៅបឹងនោះថា “បឹងចាក់ខ្លាញ់”។ រីឯភូមិ និងវត្តនៅក្បែរបឹងនោះ ក៏ហៅថា “ភូមិចាក់ខ្លាញ់” និង “វត្តចាក់ខ្លាញ់” រហូតដល់សព្វថ្ងៃ។ ចំណែកក្រពើញី កាលបើបាត់ប្ដីយូរពេក មិនឃើញត្រឡប់ទៅវិញ ក៏លាកូនមកតាមប្ដី ។ លុះមកដល់កណ្ដាលផ្លូវ បានដឹងថាប្ដីស្លាប់ទៅហើយ ក៏ទ្រោមពួនស្លាប់ខ្លួននៅទីនោះទៅ។ ខ្មោចក្រពើញីនោះឯង ក៏ក្លាយទៅជាថ្មដោយអំណាចឫទ្ធិ ។ កន្លែងនោះ អ្នកស្រុកសន្មតហៅថា ថ្មក្រពើទ្រោម រហូតដល់សព្វថ្ងៃ ។ ឯកូនក្រពើទៀតសោត កាលបើបាត់មេបាយូរពេក មិនឃើញត្រឡប់ទៅវិញ ក៏តាមមកទៀត មកដល់ពាក់កណ្ដាលផ្លូវក៏បានដឹងថា មេ និងបាខ្លួនស្លាប់អស់ហើយ ក៏ក្រាំងខ្លួនស្លាប់នៅទីនោះទៀតទៅ។ ទីក្រាំងខ្លួននោះ ក៏ក្លាយទៅជាថ្មអំណាចដ៏ឫទ្ធិដែរ ។ ត្រង់នោះ អ្នកស្រុកហៅថាភូមិថ្មក្រាំង ហៅក្លាយមកទៀតថា ភូមិថ្មទ្រាំងនៅតែសព្វថ្ងៃនេះ ។ ចម្ងាយពីថ្មក្រពើទ្រោម ទៅភូមិថ្មទ្រាំងប្រមាណ ១ គ.ម. នៅខាងកើតឆៀងអាគ្នេយ៍ផ្សារគោកសណ្ដែក ក្នុងសង្កាត់រាក់ជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ។ រឿងព្រេងនិទានអំពី "ព្រេងកំពង់ខ្សាច់ស" គឺជាឃ្លាំងនៃគតិបណ្ឌិត និងមេរៀនជីវិត ដែលបានឆ្លុះបញ្ចាំងពីទស្សនៈរបស់ដូនតាខ្មែរទៅលើធម្មជាតិ សង្គម និងផលវិបាកនៃទង្វើមនុស្ស។ ការវិភាគស៊ីជម្រៅនឹងបង្ហាញពីតម្លៃអប់រំជាច្រើនដែលបង្កប់នៅក្នុងរឿងនេះ។ ចំណុចស្នូលនៃរឿងនេះ គឺការប្រយុទ្ធដ៏សាហាវរវាងក្រពើឈ្មោលពីរ ដែលសុទ្ធតែមានមហិទ្ធិឫទ្ធិ។ ក្រពើពីភ្នំជើងមីដែន ដែលមានសមត្ថភាពកាឡាខ្លួនជាមនុស្ស ឬលោកនេន ក៏នៅតែមិនអាចគេចផុតពីវាសនាអាក្រក់បានឡើយ។ ការតស៊ូប្រយុទ្ធគ្នាដើម្បីអំណាច ឬឥទ្ធិពល មិនបាននាំមកនូវលទ្ធផលល្អសម្រាប់ភាគីណាមួយឡើយ។ ក្រពើទាំងពីរបានរងរបួស ហើយមួយក្បាលបានស្លាប់បាត់បង់ជីវិត។ នេះបង្រៀនយើងថា ជម្លោះ និងការប្រកួតប្រជែងដោយហិង្សា តែងតែបន្សល់ទុកនូវការឈឺចាប់ ការបាត់បង់ និងសេចក្ដីវិនាស ជាជាងជ័យជម្នះពិតប្រាកដ។